ប្រធានបទស្តីពីការជួញដូរសត្វព្រៃកម្រ និងការហាមឃាត់របស់រដ្ឋាភិបាល គឺជាបញ្ហាមួយដែលមានភាពស្មុគស្មាញ និងទាក់ទងគ្នាទៅនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់កម្ពុជា។ ការជួញដូរសត្វព្រៃបានដើរតួនាទីជាយូរមកហើយក្នុងជីវភាពរស់នៅរបស់ប្រជាជនមួយចំនួនតូច ជាពិសេសអ្នកដែលរស់នៅជិតតំបន់ព្រៃឈើ។ តែមួយផ្នែកទៀត ការជួញដូរនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិផងដែរ។ ការយល់ដឹងពីប្រវត្តិ និងនិន្នាការបច្ចុប្បន្ន អាចជួយឱ្យយើងមើលឃើញពីបញ្ហាប្រឈម និងដំណោះស្រាយដែលកំពុងតែមាន។ កាលពីមុន ការជួញដូរសត្វព្រៃនៅកម្ពុជាមានលក្ខណៈខុសប្លែកពីបច្ចុប្បន្ន។ និន្នាការទីផ្សារនេះត្រូវបានបែងចែកជាពីរប្រភេទសំខាន់ៗ។ ប្រភេទទីមួយគឺ ការបរបាញ់ដើម្បីបរិភោគជាលក្ខណៈគ្រួសារ ឬដើម្បីលក់ដូរនៅតាមទីផ្សារតូចៗក្នុងស្រុក។ សត្វព្រៃទាំងនោះរួមមានដូចជា ទន្សាយ សត្វស្លាប និងពស់ជាដើម។ ប្រភេទទីពីរគឺ ការបរបាញ់ដើម្បីលក់ឱ្យឈ្មួញកណ្តាល ដែលឈ្មួញទាំងនោះយកទៅផ្គត់ផ្គង់ភោជនីយដ្ឋាន ឬបន្តលក់ឆ្លងដែន។ សត្វព្រៃដែលគេពេញនិយមនៅពេលនោះរួមមានទាំងសត្វធំៗដូចជាជ្រូកព្រៃ ឈ្លូស ឬសត្វស្លាបកម្រជាដើម។ ការជួញដូរនេះភាគច្រើនធ្វើឡើងដោយលួចលាក់ ហើយការត្រួតពិនិត្យក៏មិនសូវតឹងរ៉ឹងដូចបច្ចុប្បន្នដែរ។ តម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ ជាពិសេសពីប្រទេសជិតខាង បានជំរុញឱ្យការបរបាញ់និងការជួញដូរសត្វព្រៃមានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅក្នុងសម័យបច្ចុប្បន្ននេះ និន្នាការទីផ្សារនៃការជួញដូរសត្វព្រៃបានផ្លាស់ប្ដូររូបរាង។ ការជួញដូរមិនត្រឹមតែធ្វើឡើងនៅតាមទីផ្សារឬភោជនីយដ្ឋាននោះទេ ប៉ុន្តែវាបានផ្លាស់ប្ដូរទៅជា ការលក់ដូរតាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសបុក តេលេក្រាម ឬ តីកតុកជាដើម។ នេះធ្វើឱ្យការត្រួតពិនិត្យរបស់អាជ្ញាធរកាន់តែមានភាពស្មុគស្មាញ។ អ្នកលក់និងអ្នកទិញអាចធ្វើការទាក់ទងគ្នាដោយសម្ងាត់ ហើយការដឹកជញ្ជូនក៏ធ្វើឡើងដោយលួចលាក់ផងដែរ។ ផលិតផលសត្វព្រៃដែលជួញដូរមានច្រើនប្រភេទ មិនត្រឹមតែសត្វទាំងរស់ ឬសត្វស្លាប់ប៉ុណ្ណោះទេ ថែមទាំងមានឆ្អឹង សាច់ ស្បែក និងសរីរាង្គផ្សេងៗទៀតផង។ តម្រូវការបច្ចុប្បន្នភាគច្រើនគឺសម្រាប់ ការចិញ្ចឹមជាសត្វលម្អ ការប្រើប្រាស់ជាថ្នាំបុរាណ និង ការបរិភោគក្នុងពិធីជប់លៀងលក្ខណៈឯកជន។ និន្នាការនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រភេទសត្វកម្រមួយចំនួនដែលជិតផុតពូជ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ច្បាប់និងបទបញ្ញត្តិជាច្រើនដើម្បីហាមឃាត់ការបរបាញ់ និងការលក់សត្វព្រៃកម្រ។ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិបានចែងយ៉ាងច្បាស់លាស់អំពីទោសទណ្ឌចំពោះបទល្មើសទាំងនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសារៈសំខាន់នៃការការពារសត្វព្រៃ និងផលប៉ះពាល់នៃការជួញដូរនេះ។ លើសពីនេះ រដ្ឋាភិបាលក៏បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបង្កើនការយល់ដឹងរបស់សាធារណជន។ យុទ្ធនាការអប់រំតាមទូរទស្សន៍ វិទ្យុ និងបណ្ដាញសង្គមត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីជំរុញឱ្យប្រជាជនបញ្ឈប់ការបរិភោគសត្វព្រៃ។ ការហាមឃាត់ទាំងនេះមានគោលបំណងចម្បងដើម្បី ការពារសត្វព្រៃកម្រពីការផុតពូជ និង ធានានូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី នៅក្នុងប្រទេស។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏ការជួញដូរសត្វព្រៃនៅតែជាបញ្ហាប្រឈមមួយដែលពិបាកដោះស្រាយ។ បញ្ហាប្រឈមទីមួយគឺ ការអនុវត្តច្បាប់នៅតែមានភាពចន្លោះប្រហោង។ អ្នកប្រមាញ់និងអ្នកជួញដូរមួយចំនួនអាចគេចផុតពីសំណាញ់ច្បាប់បានយ៉ាងងាយស្រួល។ បញ្ហាទីពីរគឺ តម្រូវការទីផ្សារនៅតែមានកម្រិតខ្ពស់។ ជួនកាលអ្នកដែលលួចទិញសត្វព្រៃកម្រគឺជាអ្នកមានឋានៈខ្ពស់ ដែលធ្វើឱ្យការបង្ក្រាបមានការលំបាក។ បញ្ហាទីបីគឺ ប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ច្បាស់អំពីផលប៉ះពាល់ នៃការបរិភោគសត្វព្រៃ។ ពួកគេនៅតែគិតថាវាជាទម្លាប់ធម្មតាដែលមិនបង្កផលអាក្រក់។ បញ្ហាប្រឈមទីបួនគឺ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការជួញដូរ។ ក្រុមអ្នកជួញដូរបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។ ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពគឺ ទាមទារឱ្យមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។